ចំណែកឯ ឆាត្រកួនប្រេងខ្យងក៏ជាម្ហូបមួយមុខដែលចំណាយថវិកាតិចបំផុត ថែមទាំងរហ័សទាន់ចិត្តនិងងាយស្រួលរកទិញផងដែរ។ រីឯ គ្រឿងផ្សំមានដូចជា ត្រកួន ប្រេងខ្យង ស្លឹកខ្ទឹមខ្ទឹមស ម្ទេស អំបិល ប៊ីចេង ស្កសរ ម្សៅស៊ុប។ វិធីធ្វើ គឺយើងត្រូវក្ដិច ឬហាន់ត្រកួនខ្លីៗល្មម ប្រវែងប៉ុនចង្អុលដៃ លាងទឹកឲ្យស្អាត ដំខ្ទឹមស បកសំបកចិញ្ច្រាំឲ្យល្អិត និងម្ទេសកាត់ល្អិតៗ។ យើងត្រូវចាក់ខ្លាញ់ ឬប្រេងឆាចូលក្នុងខ្ទះឲ្យឡើងក្ដៅ រួចដាក់ខ្ទឹមស ម្ទេស ឆាឲ្យឡើងឈ្ងុយទើបដាក់ត្រកួនចូល។ រួចឆាពីរបីត្រឡប់ចុះឡើង ថែមអំបិល ស្ករស ម្សៅស៊ុប ប្រេងខ្យង ឆាមួយត្រឡប់ពីរទៀត រួចភ្លក្សមើលឲ្យល្មមតាមចំណង់ចំណូលចិត្តជាការស្រេច។